ប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការនៅកម្ពុជាមានឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌ជួយគ្នាទៅវិញទៅមក និងទំនុកចិត្តរវាងសមាជិកក្នុងសហគមន៍។ ការលេង "តុងទីន" គឺជាទម្រង់ទូទៅបំផុតនៃសមាគមសន្សំ និងឥណទានវិលជុំ ដែលត្រូវបានប្រើប្រាស់តាំងពីថ្នាក់អាជីវករធំ រហូតដល់អ្នកលក់បន្លែតាមផ្សារ។ បណ្ដាញទាំងនេះដើរតួជា "សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ" សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់មានលទ្ធភាពចូលប្រើប្រាស់សេវាធនាគារផ្លូវការ។ ទំនាក់ទំនងសង្គម និងមិត្តភាពគឺជាទ្រព្យបញ្ចាំដ៏សំខាន់បំផុត នៅក្នុងការសម្រេចចិត្តផ្ដល់កម្ចី ឬអនុញ្ញាតឱ្យចូលរួមក្នុងក្រុមសន្សំក្រៅផ្លូវការ។ ក្រៅពីការសន្សំ តុងទីនក៏ជាឱកាសសម្រាប់ការជួបជុំគ្នា រឹតចំណងមិត្តភាព និងការដោះដូរព័ត៌មានអាជីវកម្មរវាងសមាជិក។ ប្រព័ន្ធនេះផ្ដល់នូវភាពបត់បែនខ្ពស់បំផុត ដែលធនាគារផ្លូវការមិនអាចធ្វើបាន ដូចជាការមិនទាមទារឯកសារបញ្ជាក់ចំណូល ឬទ្រព្យបញ្ចាំស្មុគស្មាញ។ នៅក្នុងតំបន់ជនបទ អ្នកចងការប្រាក់ឯកជននៅតែជាប្រភពសាច់ប្រាក់បន្ទាន់សម្រាប់ការទិញជីកសិកម្ម ឬការចំណាយលើការព្យាបាលជំងឺភ្លាមៗ។ ការជំពាក់ទំនិញរវាងម៉ូយដុំ និងម៉ូយរាយ គឺជាទម្រង់នៃឥណទានពាណិជ្ជកម្មក្រៅផ្លូវការដែលជួយឱ្យខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជាដើររលូន។ ក្រុមសន្សំប្រាក់តាមសហគមន៍ ដែលគាំទ្រដោយអង្គការក្រៅរដ្ឋាភិបាល បានជួយបង្រៀនស្ត្រីតាមជនបទឱ្យស្គាល់ពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ។ ការរៀបចំប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការទាំងនេះ ឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរក្នុងការដោះស្រាយបញ្ហាកង្វះខាតសាច់ប្រាក់ក្នុងជីវភាពប្រចាំថ្ងៃ។ រចនាសម្ព័ន្ធតុងទីនមាន "មេតុងទីន" ជាអ្នកគ្រប់គ្រង និង "កូនតុងទីន" ជាអ្នកចូលរួមបង់ប្រាក់តាមកាលកំណត់។ ការកំណត់ចំនួនទឹកប្រាក់បង់ និងរយៈពេល (ថ្ងៃ សប្ដាហ៍ ឬខែ) គឺអាស្រ័យលើការព្រមព្រៀងគ្នាដោយផ្អែកលើលំហូរសាច់ប្រាក់របស់សមាជិក។ ដំណើរការ "ដេញតុងទីន" ធ្វើឡើងតាមរយៈការដាក់តម្លៃការប្រាក់ដែលសមាជិកម្នាក់ៗសុខចិត្តបង់ ដើម្បីទទួលបានប្រាក់សរុបយកទៅប្រើប្រាស់។ សមាជិកដែលដាក់ការប្រាក់ខ្ពស់ជាងគេនឹងទទួលបាន "ក្បាលតុងទីន" ឬប្រាក់សរុប ប៉ុន្តែត្រូវបង់ការប្រាក់នោះទៅឱ្យសមាជិកដទៃទៀតដែលមិនទាន់ដេញ។ មេតុងទីនជាធម្មតាទទួលបានក្បាលទីមួយដោយមិនបាច់ដេញ និងមិនបាច់បង់ការប្រាក់ ជាថ្នូរនឹងការទទួលខុសត្រូវលើការប្រមូលប្រាក់ និងធានាសុវត្ថិភាព។ ប្រព័ន្ធនេះអនុញ្ញាតឱ្យអ្នកដែលចង់សន្សំទទួលបានការប្រាក់ខ្ពស់ គឺអ្នកដេញក្រោយគេ និងអ្នកដែលត្រូវការលុយបន្ទាន់ទទួលបានកម្ចីរហ័ស គឺអ្នកដេញមុនគេ។ ការលេងតុងទីនត្រូវបានចាត់ទុកថាជាសកម្មភាពពាក់កណ្ដាលសង្គម និងពាក់កណ្ដាលហិរញ្ញវត្ថុ ដែលតម្រូវឱ្យសមាជិកមានវិន័យខ្ពស់ក្នុងការបង់ប្រាក់។ នាពេលបច្ចុប្បន្ន ការដេញតុងទីនតាមរយៈក្រុមតេឡេក្រាម (Telegram) និងការវេរលុយតាម App ធនាគារ បានក្លាយជាការវិវត្តថ្មីដ៏ពេញនិយម។ តុងទីនខ្លះមានតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយក្បាល ដែលជួយឱ្យអាជីវករខ្នាតធំមានទុនបង្វិលសម្រាប់ពង្រីកអាជីវកម្មបានរហ័ស។ ទោះបីជាគ្មានកិច្ចសន្យាផ្លូវការ ប៉ុន្តែ "កេរ្តិ៍ឈ្មោះ និងមុខមាត់" គឺជាច្បាប់ដែលគ្រប់គ្រងការអនុវត្តក្នុងបណ្ដាញហិរញ្ញវត្ថុនេះ។ ចំណុចរាំងស្ទះដ៏ធំបំផុតគឺ "អសន្តិសុខហិរញ្ញវត្ថុ" ដោយសារគ្មានស្ថាប័នរដ្ឋណាមួយធានាលើការបាត់បង់ប្រាក់ឡើយ។ បញ្ហា "បាត់តុងទីន" ឬមេតុងទីនរត់គេចខ្លួន គឺជាហានិភ័យដ៏សាហាវដែលបណ្ដាលឱ្យពលរដ្ឋខ្មែរជាច្រើនបាត់បង់ទ្រព្យសម្បត្តិពេញមួយជីវិត។ កង្វះខាតយន្តការដោះស្រាយវិវាទតាមផ្លូវច្បាប់ ធ្វើឱ្យជនរងគ្រោះពិបាកក្នុងការទាមទារសំណង នៅពេលមានការបោកប្រាស់ក្នុងប្រព័ន្ធតុងទីន។ ការចងការប្រាក់ក្រៅផ្លូវការដែលមានអត្រាខ្ពស់ហួសហេតុ (ជួនកាលរហូតដល់ ១០-២០% ក្នុងមួយខែ) អាចធ្វើឱ្យពលរដ្ឋធ្លាក់ក្នុង "អន្ទាក់បំណុល"។ ចំណុចរាំងស្ទះផ្នែកព័ត៌មាន ធ្វើឱ្យសមាជិកថ្មីមិនអាចដឹងពីប្រវត្តិហិរញ្ញវត្ថុពិតប្រាកដរបស់មេតុងទីន ឬសមាជិកដទៃទៀត។ ការប្រើប្រាស់ទ្រព្យបញ្ចាំមិនផ្លូវការ (ដូចជាប័ណ្ណសម្គាល់ម្ចាស់ដីធ្លីប្រភេទប្លង់ទន់) ក្នុងកម្ចីឯកជន បង្កឱ្យមានវិវាទដីធ្លីកាន់តែស្មុគស្មាញ។ ប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការមិនមានការចុះបញ្ជី ធ្វើឱ្យរដ្ឋាភិបាលពិបាកក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ហានិភ័យនៃការលាងលុយកខ្វក់ អាចកើតមានឡើងក្នុងបណ្ដាញហិរញ្ញវត្ថុក្រៅផ្លូវការដែលខ្វះតម្លាភាព និងការត្រួតពិនិត្យ។ ការសន្សំប្រាក់តាមតុងទីនមិនត្រូវបានការពារដោយ "ធានារ៉ាប់រងប្រាក់បញ្ញើ" ដូចការដាក់ប្រាក់នៅក្នុងធនាគារឡើយ។ ភាពងាយរងគ្រោះផ្នែកផ្លូវចិត្ត និងសម្ពាធសង្គម អាចបង្ខំឱ្យសមាជិកបន្តបង់ប្រាក់តុងទីន ទោះបីជាពួកគេកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក៏ដោយ។ រដ្ឋាភិបាលកម្ពុជាព្យាយាមជម្រុញឱ្យប្រព័ន្ធក្រៅផ្លូវការទាំងនេះ ងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការតាមរយៈការបញ្ចុះអត្រាការប្រាក់។ ការបង្កើត "ក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុ" មានគោលដៅកាត់បន្ថយការពឹងផ្អែកលើអ្នកចងការប្រាក់ក្រៅផ្លូវការ។ ប្រព័ន្ធបាគង បានដើរតួជាស្ពានតភ្ជាប់រវាងអ្នកលេងតុងទីន និងប្រព័ន្ធធនាគារ តាមរយៈការផ្ទេរប្រាក់ឌីជីថលដ៏ងាយស្រួល។ ការជំរុញឱ្យអ្នកចងការប្រាក់ខ្នាតតូចចុះបញ្ជីជា "អាជីវកម្មផ្ដល់ឥណទានជនបទ" ជួយឱ្យមានការគ្រប់គ្រង និងការពារអតិថិជនបានខ្លះ។ កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុតាមសហគមន៍ ជួយឱ្យពលរដ្ឋយល់ដឹងពីគុណសម្បត្តិ និងគុណវិបត្តិនៃការលេងតុងទីនធៀបនឹងការសន្សំនៅធនាគារ។ ការកែសម្រួលច្បាប់ដើម្បីឱ្យប្លង់ដីធ្លីនៅជនបទអាចយកទៅបញ្ចាំនៅធនាគារបាន ជួយកាត់បន្ថយការទៅរកអ្នកចងការឯកជន។ ការប្រើប្រាស់បច្ចេកវិទ្យា Fintech កំពុងបំលែងការសន្សំតាមបែបប្រពៃណីឱ្យទៅជាការសន្សំឌីជីថលដែលមានសុវត្ថិភាពជាងមុន។ ចំណុចរាំងស្ទះនៃ "ការជឿទុកចិត្តលើស្ថាប័នផ្លូវការ" កំពុងត្រូវបានដោះស្រាយតាមរយៈការពង្រឹងបទប្បញ្ញត្តិ និងសេវាកម្មអតិថិជន។ ការលើកទឹកចិត្តឱ្យមានការបង្កើត "សហករណ៍សន្សំប្រាក់" ស្របច្បាប់ គឺជាដំណោះស្រាយពាក់កណ្ដាលផ្លូវរវាងតុងទីន និងធនាគារ។ ការយល់ដឹងពីបណ្ដាញហិរញ្ញវត្ថុក្រៅផ្លូវការ គឺជាគន្លឹះដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាដែលរឹងមាំ និងមានបរិយាបន្ន។ ការជ្រើសរើសមេតុងទីនដែលមានទីលំនៅច្បាស់លាស់ និងមានមុខរបរមានស្ថិរភាព គឺជាជំហានដំបូងដ៏សំខាន់បំផុត ដើម្បីកាត់បន្ថយហានិភ័យនៃការបោកប្រាស់។ អ្នកគួរជៀសវាងការចូលរួមក្នុងក្រុមតុងទីនដែលមានសមាជិកច្រើនពេក ឬមានមនុស្សដែលអ្នកមិនស្គាល់អត្តសញ្ញាណ ព្រោះវាងាយនឹងបង្កឱ្យមានការបែកបាក់ខ្សែសង្វាក់សាច់ប្រាក់។ ការរក្សាទុកភស្តុតាងនៃការផ្ទេរប្រាក់តាមរយៈកម្មវិធីធនាគារឌីជីថល គឺជាឯកសារយោងដ៏សំខាន់បំផុតសម្រាប់ដោះស្រាយវិវាទ ប្រសិនបើមានបញ្ហាណាមួយកើតឡើង។ សមាជិកគ្រប់រូបគួរតែចូលរួមតាមដានរាល់ការដេញតុងទីនឱ្យបានទៀងទាត់ ដើម្បីធានាថាការដាក់តម្លៃការប្រាក់មានតម្លាភាព និងគ្មានការបន្លំពីមេតុងទីន។ ការកំណត់ចំនួនទឹកប្រាក់លេងឱ្យសមស្របទៅនឹងចំណូលជាក់ស្ដែង នឹងជួយការពារអ្នកពីការធ្លាក់ចូលក្នុងវិបត្តិបំណុល នៅពេលដែលមានសមាជិកណាម្នាក់រត់គេចខ្លួន។ អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមតុងទីនដែលផ្ដល់ការប្រាក់ខ្ពស់ខុសពីធម្មតា ព្រោះវាអាចជាសញ្ញានៃការបោកប្រាស់តាមប្រព័ន្ធ "Ponzi" ឬការត្រៀមរត់ចោល។ ការលេងតុងទីនផ្ដល់នូវភាពចំណេញផ្នែកពេលវេលា និងភាពងាយស្រួលបំផុត ដោយសារវាមិនទាមទារឱ្យមានការវាយតម្លៃទ្រព្យបញ្ចាំ ឬលិខិតស្នាមស្មុគស្មាញដូចធនាគារឡើយ។ ចំពោះអ្នកដែលចង់សន្សំ ការលេងតុងទីនអាចផ្ដល់ផលចំណេញជាការប្រាក់ខ្ពស់ជាងការដាក់ប្រាក់បញ្ញើនៅធនាគារ ប្រសិនបើពួកគេសុខចិត្តរង់ចាំដេញយកនៅចុងគ្រា។ ទោះជាយ៉ាងណា ការខាតបង់ដ៏ធំបំផុតនៃតុងទីនគឺ "កង្វះកិច្ចការពារតាមផ្លូវច្បាប់" ដែលធ្វើឱ្យអ្នកលេងអាចបាត់បង់ប្រាក់សន្សំទាំងស្រុង ប្រសិនបើមានការបោកប្រាស់កើតឡើង។ ផ្ទុយទៅវិញ ការប្រើប្រាស់សេវាធនាគារផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុត ព្រោះប្រាក់បញ្ញើរបស់អតិថិជនត្រូវបានការពារដោយបទប្បញ្ញត្តិ និងការត្រួតពិនិត្យពីធនាគារជាតិនៃកម្ពុជា។ ការខ្ចីប្រាក់ពីធនាគារអាចមានភាពយឺតយ៉ាវជាងការដេញតុងទីន ប៉ុន្តែវាផ្ដល់នូវអត្រាការប្រាក់ថេរ និងច្បាស់លាស់ ដែលជួយឱ្យម្ចាស់អាជីវកម្មអាចរៀបចំផែនការហិរញ្ញវត្ថុបានយូរអង្វែង។ ចំណុចខាតបង់នៃតុងទីនសម្រាប់អ្នកត្រូវការលុយបន្ទាន់ គឺ "ការប្រាក់ខ្ពស់ហួសហេតុ" ដែលកើតចេញពីការដេញប្រជែងគ្នាខ្លាំងនៅក្នុងក្រុម។ ការដាក់ប្រាក់នៅធនាគារជួយឱ្យអ្នកបង្កើត "ប្រវត្តិឥណទាន" ល្អ ដែលជាសំបុត្រឆ្លងដែនដ៏សំខាន់សម្រាប់ការស្នើសុំកម្ចីខ្នាតធំដើម្បីទិញផ្ទះ ឬពង្រីកក្រុមហ៊ុននាពេលអនាគត។ នៅក្នុងប្រព័ន្ធតុងទីន មេតុងទីនគឺជាអ្នកចំណេញជាងគេតាមរយៈការទទួលបាន "ក្បាលទីមួយ" ដោយគ្មានការប្រាក់ ប៉ុន្តែក៏ជាអ្នកដែលត្រូវរងសម្ពាធខ្លាំងបំផុតក្នុងការធានាសំណងឱ្យកូនក្រុម។ ការខាតបង់ឱកាសអាចកើតមានក្នុងធនាគារ ប្រសិនបើនីតិវិធីរដ្ឋបាលមានភាពយឺតយ៉ាវ ដែលធ្វើឱ្យម្ចាស់អាជីវកម្មបាត់បង់ឱកាសបញ្ជាទិញទំនិញក្នុងតម្លៃពិសេស។ ជាសន្និដ្ឋាន តុងទីនគឺជាឧបករណ៍ហិរញ្ញវត្ថុដែលចំណេញលើ "ភាពបត់បែន" ប៉ុន្តែខាតបង់លើ "ហានិភ័យ" ខណៈដែលធនាគារចំណេញលើ "សុវត្ថិភាព" ប៉ុន្តែខាតបង់លើ "ភាពស្មុគស្មាញ"។ ការលេងតុងទីនច្រើនខ្សែក្នុងពេលតែមួយ គឺជាកំហុសហិរញ្ញវត្ថុដែលនាំឱ្យខាតបង់ធ្ងន់ធ្ងរ ប្រសិនបើខ្សែណាមួយត្រូវរអាក់រអួល ឬបាក់។ ប្រព័ន្ធធនាគារឌីជីថលនាពេលបច្ចុប្បន្ន កំពុងចាប់ផ្ដើមលុបបំបាត់ចំណុចខ្សោយផ្នែកល្បឿន ដែលធ្វើឱ្យវាក្លាយជាគូប្រជែងដ៏ខ្លាំងក្លារបស់តុងទីនក្រៅផ្លូវការ។ ការប្រើប្រាស់តុងទីនសម្រាប់តែការសន្សំខ្នាតតូចក្នុងចំណោមសាច់ញាតិ គឺជាយុទ្ធសាស្ត្រដែលចំណេញ និងមានសុវត្ថិភាពជាងការលេងជាលក្ខណៈសាធារណៈ។ ការសម្រេចចិត្តជ្រើសរើសរវាងតុងទីន និងធនាគារ គួរតែផ្អែកលើតុល្យភាពរវាង "តម្រូវការសាច់ប្រាក់បន្ទាន់" និង "សមត្ថភាពទទួលយកហានិភ័យ" របស់បុគ្គលម្នាក់ៗ។ ការកំណត់ចំនួនសមាជិកក្នុងក្រុមតុងទីនឱ្យនៅតិច (ក្រោម ២០ នាក់) ជួយឱ្យមេតុងទីនងាយស្រួលគ្រប់គ្រង និងកាត់បន្ថយឱកាសនៃការរត់គេចខ្លួនរបស់កូនក្រុម។ ការទាមទារឱ្យមាន "អ្នកធានា" ឬការថតចម្លងអត្តសញ្ញាណប័ណ្ណរបស់សមាជិកម្នាក់ៗ គឺជាវិធានការបង្ការដែលជួយឱ្យការតាមដានតាមផ្លូវច្បាប់មានភាពងាយស្រួលនៅពេលមានបញ្ហា។ អ្នកមិនគួរយក "ប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់" ពីកន្លែងផ្សេង ដើម្បីមកបង់តុងទីនឡើយ ព្រោះវាជាសញ្ញានៃការបែកបាក់ហិរញ្ញវត្ថុផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ ការចងក្រងជាសៀវភៅបញ្ជី ឬប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីកត់ត្រា "តារាងដេញ" ជួយឱ្យសមាជិកគ្រប់រូបមើលឃើញពីលំហូរប្រាក់សរុប និងការប្រាក់ដែលត្រូវទទួលបានច្បាស់លាស់។ ការជ្រើសរើសលេងតុងទីនដែលមាន "រយៈពេលខ្លី" (ឧទាហរណ៍ ៦ ខែ ទៅ ១ ឆ្នាំ) មានសុវត្ថិភាពជាងតុងទីនដែលមានរយៈពេលវែងរាប់ឆ្នាំ ដែលងាយនឹងប្រឈមនឹងការប្រែប្រួលសេដ្ឋកិច្ច។ មេតុងទីនដែលមានទំនួលខុសត្រូវខ្ពស់ តែងតែមាន "ប្រាក់បម្រុងផ្ទាល់ខ្លួន" ដើម្បីបង្ការក្នុងករណីមានកូនក្រុមណាម្នាក់យឺតយ៉ាវក្នុងការបង់ប្រាក់ ដើម្បីកុំឱ្យខ្សែសង្វាក់ទាំងមូលត្រូវរអាក់រអួល។ សម្រាប់អាជីវករលក់ដូរតាមចិញ្ចើមផ្លូវ តុងទីនគឺជាប្រភព "ទុនបង្វិល" ដ៏សំខាន់ដែលជួយឱ្យពួកគេអាចទិញទំនិញស្តុកទុកបានភ្លាមៗដោយមិនបាច់រង់ចាំការវាយតម្លៃពីធនាគារ។ ក្នុងបរិបទគ្រួសារខ្មែរ តុងទីនជារឿយៗត្រូវបានប្រើប្រាស់ជាមធ្យោបាយសម្រាប់ "សន្សំដើម្បីគោលដៅធំ" ដូចជាការរៀបការកូន ការទិញមាស ឬការជួសជុលផ្ទះសម្បែង។ ការលេងតុងទីនបង្កើតឱ្យមាន "វិន័យសន្សំ" ដែលជួយឱ្យបុគ្គលដែលពិបាកគ្រប់គ្រងការចំណាយ អាចសន្សំលុយបានជាដុំកំភួននៅចុងគ្រា។ ចំណុចរាំងស្ទះនៃការលេងតុងទីនគឺ "កង្វះតម្លាភាពនៃចំណូលពន្ធ" ដោយសារប្រតិបត្តិការទាំងនេះមិនត្រូវបានកត់ត្រាក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការរបស់ជាតិ។ ទោះបីជាមានហានិភ័យ ប៉ុន្តែបណ្ដាញហិរញ្ញវត្ថុក្រៅផ្លូវការបានជួយកាត់បន្ថយ "គម្លាតហិរញ្ញវត្ថុ" នៅតំបន់ដាច់ស្រយាលដែលសេវាធនាគារមិនទាន់ទៅដល់។ ការផ្លាស់ប្តូរពីការលេងតុងទីន ទៅជាការប្រើប្រាស់ "សហករណ៍ឥណទានសហគមន៍" គឺជាជម្រើសដ៏ល្អក្នុងការរក្សាភាពបត់បែនផង និងមានសុវត្ថិភាពផ្លូវច្បាប់ផង។ ក្នុងករណីមានការបោកប្រាស់ ជនរងគ្រោះគួរតែរួបរួមគ្នាដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឱ្យមេតុងទីនមានឱកាសផ្ទេរទ្រព្យសម្បត្តិគេចវេស។ ការយល់ដឹងអំពី "អត្រាការប្រាក់ពិតប្រាកដ" ក្នុងតុងទីន នឹងជួយឱ្យអ្នកលេងដឹងថា តើពួកគេកំពុងចំណេញ ឬខាតបង់ធៀបនឹងជម្រើសហិរញ្ញវត្ថុផ្សេងទៀត។ ជាចុងក្រោយ តុល្យភាពរវាងការប្រើប្រាស់សេវាធនាគារសម្រាប់សុវត្ថិភាព និងការលេងតុងទីនសម្រាប់ភាពបត់បែន គឺជាយុទ្ធសាស្ត្រវៃឆ្លាតសម្រាប់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។ ទោះបីជាតុងទីនជាប្រព័ន្ធក្រៅផ្លូវការ ប៉ុន្តែតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ការព្រមព្រៀងគ្នាដោយមាត់ទទេរវាងមេ និងកូនតុងទីន ក៏ត្រូវបានចាត់ទុកថាជា "កិច្ចសន្យា" ដែលមានសុពលភាពតាមផ្លូវច្បាប់ផងដែរ។ ក្នុងករណីមានការបោកប្រាស់ ឬមេតុងទីនរត់គេចខ្លួន ជនរងគ្រោះមានសិទ្ធិប្ដឹងទៅកាន់សមត្ថកិច្ចពីបទ "រំលោភលើទំនុកចិត្ត" ឬ "ឆបោក" ដែលជាបទល្មើសព្រហ្មទណ្ឌ។ ការរៀបចំឱ្យមាន "សាក្សី" ដឹងឮ ឬការធ្វើកំណត់ហេតុរាល់ពេលដេញ នឹងក្លាយជាភស្តុតាងដ៏រឹងមាំបំផុតនៅចំពោះមុខតុលាការ នៅពេលមានការបដិសេធមិនសងប្រាក់។ ចំណុចរាំងស្ទះនៃការប្ដឹងផ្ដល់គឺ "រយៈពេលនៃការដោះស្រាយតាមផ្លូវតុលាការ" ដែលជារឿយៗចំណាយពេលយូរ និងមានតម្លៃខ្ពស់ជាងចំនួនប្រាក់ដែលបានបាត់បង់។ អាជ្ញាធរមូលដ្ឋាន (មេភូមិ ឬមេឃុំ) ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រុះសម្រួលវិវាទតុងទីនខ្នាតតូច ដើម្បីជៀសវាងការឡើងទៅដល់ប្រព័ន្ធតុលាការដែលស្មុគស្មាញ។ ការប្រើប្រាស់ "រូបភាពថតចម្លងអត្តសញ្ញាណប័ណ្ណ" និង "រូបថតផ្ទាល់មុខ" របស់សមាជិកដែលផ្ញើក្នុងក្រុម Telegram គឺជាវិធីសាស្ត្រថ្មីដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមអ្នកលេងតុងទីនឌីជីថល។ ចំណុចរាំងស្ទះនៃតុងទីនអនឡាញគឺ "ភាពងាយស្រួលក្នុងការបង្កើតអត្តសញ្ញាណក្លែងក្លាយ" ដែលធ្វើឱ្យការបោកប្រាស់មានទ្រង់ទ្រាយធំ និងពិបាកតាមដានជាងមុន។ ការប្រើប្រាស់ប្រព័ន្ធទូទាត់ QR Code បានធ្វើឱ្យលំហូរសាច់ប្រាក់តុងទីនមានភាពច្បាស់លាស់ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធដែលងាយនឹងបាត់បង់ ឬច្រឡំ។ នាពេលអនាគត ការបង្កើតកម្មវិធី App សម្រាប់គ្រប់គ្រងតុងទីន ដែលមានការតភ្ជាប់ជាមួយ "ប្រព័ន្ធវាយតម្លៃឥណទាន" អាចនឹងជួយកាត់បន្ថយអត្រានៃការរត់គេចខ្លួន។ ការយល់ដឹងពី "សុវត្ថិភាពសាយប័រ" គឺជាចំណេះដឹងថ្មីដែលអ្នកលេងតុងទីនតាមអនឡាញត្រូវតែមាន ដើម្បីការពារការលួចចូលគ្រប់គ្រងគណនី និងការបោកប្រាស់ព័ត៌មាន។ អ្នកគួរតែចាត់ទុកតុងទីនត្រឹមតែជា "ឧបករណ៍សន្សំដុំកំភួន" ប៉ុណ្ណោះ ប៉ុន្តែមិនគួរចាត់ទុកវាជា "ជម្រើសវិនិយោគចម្បង" សម្រាប់អនាគតយូរអង្វែងឡើយ។ ការបែងចែកប្រាក់សន្សំមួយផ្នែកទៅក្នុងធនាគារ (សម្រាប់សុវត្ថិភាព) និងមួយផ្នែកទៀតក្នុងតុងទីន (សម្រាប់លទ្ធភាពដេញយកទុន) គឺជាយុទ្ធសាស្ត្រចម្រុះដ៏ឆ្លាតវៃ។ ប្រសិនបើអ្នកមានអារម្មណ៍ថា "មេតុងទីនចាប់ផ្ដើមយឺតយ៉ាវក្នុងការទូទាត់លុយឱ្យកូនក្រុម" នោះគឺជាសញ្ញាអាសន្នដែលអ្នកគួរតែត្រៀមខ្លួនដកថយ ឬចាត់វិធានការការពារ។ ការអប់រំកូនចៅឱ្យយល់ពី "តម្លៃនៃប្រាក់ និងហានិភ័យនៃល្បែងហិរញ្ញវត្ថុ" នឹងជួយឱ្យពួកគេមានភាពឆ្លាតវៃក្នុងការប្រើប្រាស់ប្រព័ន្ធទាំងនេះនៅពេលអនាគត។ ជាចុងក្រោយ គ្មានការសន្សំណាដែលផ្ដល់ផលចំណេញខ្ពស់ដោយគ្មានហានិភ័យនោះទេ ដូច្នេះ "ការប្រុងប្រយ័ត្ន" គឺជាអាវុធដ៏ល្អបំផុតរបស់អ្នកនៅក្នុងពិភពហិរញ្ញវត្ថុក្រៅផ្លូវការ។ ប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការគឺជា "កញ្ចក់ឆ្លុះ" ឱ្យឃើញពីតម្រូវការសាច់ប្រាក់ងាយស្រួលរបស់ប្រជាពលរដ្ឋ ដែលប្រព័ន្ធធនាគារផ្លូវការនៅមិនទាន់អាចឆ្លើយតបបានពេញលេញ។ ទោះបីជាមានការបោកប្រាស់កើតឡើងជារឿយៗ ប៉ុន្តែតុងទីននៅតែជាជម្រើសដំបូងរបស់អាជីវករខ្មែរ ដោយសារវាផ្អែកលើ "សាមគ្គីភាព និងទំនុកចិត្ត" ជាជាងក្រដាសស្នាម។ ការរលាយរវាង "បច្ចេកវិទ្យាឌីជីថល" និង "ទម្លាប់សន្សំបែបបុរាណ" កំពុងផ្លាស់ប្តូរមុខមាត់នៃហិរញ្ញវត្ថុក្រៅផ្លូវការឱ្យកាន់តែរហ័ស ប៉ុន្តែក៏បង្កើនហានិភ័យថ្មីៗផងដែរ។ សន្តិសុខហិរញ្ញវត្ថុរបស់ពលរដ្ឋខ្មែរម្នាក់ៗ អាស្រ័យលើសមត្ថភាពនៃការ "បែងចែកហានិភ័យ" រវាងការសន្សំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឱ្យមានតុល្យភាព។ ការយល់ដឹងអំពីច្បាប់ និងកិច្ចសន្យា គឺជាខែលការពារដ៏រឹងមាំបំផុតសម្រាប់អ្នកលេងតុងទីន ក្នុងការទប់ស្កាត់ការកេងប្រវ័ញ្ច និងការឆបោក។ ការផ្លាស់ប្តូរពី "តុងទីនលក្ខណៈបុគ្គល" ទៅជា "ក្រុមសន្សំសហគមន៍" ដែលមានការចុះបញ្ជី គឺជាវិថីដ៏មានសុវត្ថិភាពសម្រាប់ស្ថិរភាពសេដ្ឋកិច្ចជនបទ។ ទំនើបកម្មនៃវិស័យធនាគារនៅកម្ពុជានឹងមិនធ្វើឱ្យតុងទីនបាត់បង់ឡើយ ប៉ុន្តែវានឹងបង្ខំឱ្យប្រព័ន្ធនេះវិវត្តទៅរក "តម្លាភាព" ច្រើនជាងមុន។ កំហុសឆ្គងធំបំផុតនៅក្នុងហិរញ្ញវត្ថុក្រៅផ្លូវការ គឺការដាក់ទុនទាំងអស់ក្នុង "កន្ត្រកតែមួយ" ដោយមិនមានផែនការបម្រុងសម្រាប់គ្រាអាសន្ន។ មេតុងទីនដែលមានគុណធម៌ និងការទទួលខុសត្រូវ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ចរន្តសាច់ប្រាក់ក្នុងចំណោមអាជីវករខ្នាតតូច។ ការអប់រំចំណេះដឹងហិរញ្ញវត្ថុពីថ្នាក់មូលដ្ឋាន គឺជាគន្លឹះយូរអង្វែងក្នុងការកាត់បន្ថយចំនួនជនរងគ្រោះពី "អន្ទាក់បំណុល" និង "បាត់តុងទីន"។ ភាពជោគជ័យនៃតុងទីនមួយខ្សែ មិនមែនមើលលើចំនួនការប្រាក់ដែលដេញបាននោះទេ ប៉ុន្តែគឺមើលលើ "ការបញ្ចប់ដោយជោគជ័យ" នៃសមាជិកគ្រប់រូប។ កម្ពុជាត្រូវការយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែរហ័ស ដើម្បីជួយដល់ជនរងគ្រោះដែលបាត់បង់ប្រាក់សន្សំក្នុងប្រព័ន្ធក្រៅផ្លូវការ។ ការប្រើប្រាស់ App ធនាគារដើម្បីទូទាត់តុងទីន គឺជាការបង្កើត "ដានជើងឌីជីថល" ដែលជួយឱ្យសមត្ថកិច្ចងាយស្រួលតាមដានករណីឆបោក។ សហគ្រិនភាពនៅកម្ពុជាបានរីកចម្រើនមួយផ្នែកធំ ក៏ដោយសារតែមាន "ទុនបង្វិលរហ័ស" ពីបណ្ដាញហិរញ្ញវត្ថុមិនរៀបរយទាំងនេះ។ ក្នុងពិភពនៃតុងទីន "ការចង់ចំណេញហួសហេតុ" គឺជាមធ្យោបាយដ៏លឿនបំផុតដែលនាំអ្នកទៅរកការខាតបង់ទាំងស្រុង។ ការជួយគ្នាទៅវិញទៅមកតាមរយៈការផ្ដល់កម្ចីខ្នាតតូចក្នុងចំណោមសាច់ញាតិ គឺជា "វប្បធម៌សេដ្ឋកិច្ច" ដ៏ល្អដែលគួររក្សា ប៉ុន្តែត្រូវធ្វើឡើងដោយភាពឆ្លាតវៃ។ ការបញ្ចូលតុងទីនទៅក្នុង "សេដ្ឋកិច្ចឌីជីថល" នឹងផ្ដល់ឱកាសឱ្យរដ្ឋាភិបាលអាចវាស់វែងពីតម្រូវការហិរញ្ញវត្ថុពិតប្រាកដរបស់ពលរដ្ឋ។ សុភមង្គលក្នុងគ្រួសារអាចរង្គោះរង្គើបាន ប្រសិនបើការលេងតុងទីនមិនមានការឯកភាព និងការដឹងឮពីសមាជិកគ្រួសារដទៃទៀត។ និរន្តរភាពនៃប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ នឹងបន្តមានវត្តមានដរាបណា "ទំនាក់ទំនងមនុស្ស" នៅតែមានតម្លៃខ្ពស់ជាង "ក្បួនខ្នាតបច្ចេកទេស"។ ការបន្តរស់រាននៃប្រព័ន្ធតុងទីនឆ្លុះបញ្ចាំងពី "ភាពធន់នៃសេដ្ឋកិច្ចមូលដ្ឋាន" ដែលអាចដំណើរការបាន ទោះបីជាស្ថិតក្នុងស្ថានភាពវិបត្តិសកលក៏ដោយ។ ការផ្លាស់ប្តូរផ្នត់គំនិតពី "ការលេងដើម្បីផ្សងសំណាង" មកជា "ការសន្សំដើម្បីវិនិយោគ" នឹងជួយឱ្យអ្នកលេងតុងទីនទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដ។ កម្លាំងឥទ្ធិពលនៃ "សម្ពាធសង្គម" នៅក្នុងសហគមន៍ខ្មែរ គឺជាយន្តការដ៏មានប្រសិទ្ធភាពជាងច្បាប់ ក្នុងការបង្ខំឱ្យសមាជិកបង់ប្រាក់ឱ្យទៀងទាត់។ ហិរញ្ញវត្ថុក្រៅផ្លូវការគឺជា "សាលារៀនដំបូង" ដែលបង្រៀនឱ្យពលរដ្ឋខ្មែរយល់ពីមូលដ្ឋានគ្រឹះនៃអត្រាការប្រាក់ និងការគ្រប់គ្រងលំហូរសាច់ប្រាក់។ ការកើនឡើងនៃករណីបោកប្រាស់តាមអនឡាញ ទាមទារឱ្យមានការសហការគ្នាកាន់តែជិតស្និទ្ធរវាង "អាជ្ញាធរបច្ចេកវិទ្យា" និង "អាជ្ញាធរមូលដ្ឋាន"។ តម្លាភាពនៃព័ត៌មាន គឺជាអាវុធតែមួយគត់ដែលអាចកម្ចាត់ចំណុចរាំងស្ទះ និងមន្ទិលសង្ស័យនៅក្នុងបណ្តាញហិរញ្ញវត្ថុមិនរៀបរយ។ ការរៀបចំឱ្យមាន "កិច្ចសន្យាសាមញ្ញ" ដែលមានការដឹងឮពីអាជ្ញាធរ គឺជាការកសាងទំនុកចិត្តបន្ថែមសម្រាប់ប្រតិបត្តិការតុងទីនខ្នាតធំ។ ភាពជោគជ័យនៃប្រព័ន្ធបាគងក្នុងការតភ្ជាប់ទូទាត់ បានធ្វើឱ្យ "របាំង" រវាងហិរញ្ញវត្ថុផ្លូវការ និងក្រៅផ្លូវការកាន់តែមានភាពស្រពិចស្រពិល។ ការវិនិយោគលើ "ការអប់រំផ្នែកឌីជីថល" ដល់អាជីវករតាមផ្សារ គឺជាការការពារពួកគេពីការធ្លាក់ក្នុងល្បិចបោកប្រាស់នៃតុងទីនខ្យល់។ ការយល់ដឹងពី "ពេលវេលានៃការដេញ" ដែលស័ក្តិសមបំផុត គឺជាយុទ្ធសាស្ត្រហិរញ្ញវត្ថុដែលជួយឱ្យអ្នកលេងអាចទាញយកផលចំណេញជាអតិបរមា។ នៅក្នុងបរិបទកម្ពុជា តុងទីនមិនមែនគ្រាន់តែជាល្បែងលុយកាក់ទេ ប៉ុន្តែវាគឺជា "កាវស្អិត" ដែលផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងមិត្តភក្តិ។ កង្វះខាត "ប្រព័ន្ធវាយតម្លៃទំនុកចិត្ត" គឺជាចំណុចខ្សោយដែលធ្វើឱ្យអ្នកចងការឯកជន ជារឿយៗជួបបញ្ហាប្រមូលប្រាក់មិនបាន។ ការបង្កើត "មូលនិធិសង្គ្រោះក្នុងក្រុម" គឺជាគំនិតច្នៃប្រឌិតថ្មី ដែលសមាជិកតុងទីនខ្លះប្រើប្រាស់ដើម្បីជួយគ្នាពេលមានគ្រោះអាសន្នយថាហេតុ។ ការរក្សាតុល្យភាពរវាង "បំណុល និងចំណូល" គឺជាវិធានមាសដែលអ្នកលេងតុងទីនគ្រប់រូបមិនត្រូវមើលរំលងជាដាច់ខាត។ ការរីកចម្រើននៃវិស័យមីក្រូហិរញ្ញវត្ថុ គួរតែដើរតួជា "អ្នកបំពេញបង្គ្រប់" ជាជាងជា "អ្នកបំផ្លាញ" បណ្តាញហិរញ្ញវត្ថុសហគមន៍។ ចំណុចរាំងស្ទះនៃការសម្រុះសម្រួលវិវាទ ជារឿយៗបណ្តាលមកពី "កង្វះឯកសារយោង" ដែលធ្វើឱ្យអាជ្ញាធរពិបាកកំណត់ខុសត្រូវ។ ការលើកទឹកចិត្តឱ្យមាន "ការសន្សំជាក្រុម" នៅក្នុងសហគ្រាសខ្នាតតូច នឹងជួយពង្រឹងស្មារតីសាមគ្គីភាព និងស្ថិរភាពការងាររបស់បុគ្គលិក។ សម្រាប់ស្រ្តីមេផ្ទះនៅកម្ពុជា តុងទីនគឺជា "ធនាគារសម្ងាត់" ដែលជួយឱ្យពួកគេមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពដោះស្រាយបញ្ហាគ្រួសារ។ ការផ្លាស់ប្តូរពីការលេងតុងទីន "តាមទម្លាប់" ទៅជា "តាមផែនការ" គឺជាសញ្ញានៃការវិវត្តនៃចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាជនខ្មែរ។ ជាសន្និដ្ឋានចុងក្រោយបំផុត "ចំណេះដឹង និងការប្រុងប្រយ័ត្ន" គឺជាទ្រព្យសម្បត្តិដ៏ពិតប្រាកដ ដែលនឹងការពារអ្នកនៅក្នុងគ្រប់ចរន្តហិរញ្ញវត្ថុនៅកម្ពុជា។